បច្ចុប្បន្ននេះ បណ្ដាញសង្គមដូចជា តិកតុក, ហ្វេសបុក, និង យូធូប បានក្លាយជាវេទិកាមួយដ៏ពេញនិយម និងមានប្រសិទ្ធភាពសម្រាប់ការសិក្សា និងការអភិវឌ្ឍចំណេះដឹង។ វាមិនត្រឹមតែជាកន្លែងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពធនធានអប់រំដ៏សម្បូរបែបផងដែរ ដែលអាចចូលទៅដល់បានយ៉ាងងាយស្រួលដោយមនុស្សគ្រប់ស្រទាប់វណ្ណៈ។ ការសិក្សាតាមរយៈបណ្ដាញសង្គមទាំងនេះផ្តល់នូវភាពបត់បែន និងវិធីសាស្ត្រថ្មីៗដែលខុសពីការសិក្សាផ្ទាល់។ ចំពោះ តិកតុក ត្រូវបានគេស្គាល់ថាជាវេទិកាវីដេអូខ្លីៗ ដែលល្បីល្បាញខាងការកម្សាន្ត។ ទោះជាយ៉ាងណាក៏ដោយ វាក៏បានវិវត្តទៅជាប្រភពចំណេះដឹងដ៏គួរឲ្យចាប់អារម្មណ៍មួយផងដែរ។ ដោយអ្នកប្រើប្រាស់អាចស្វែងរកវីដេអូបង្រៀនខ្លីៗអំពីមុខវិជ្ជាផ្សេងៗ ដូចជាគណិតវិទ្យា វិទ្យាសាស្ត្រ ភាសា និងសូម្បីតែគន្លឹះបច្ចេកទេសផ្សេងៗ។ ឯគ្រូបង្រៀន ឬអ្នកជំនាញជាច្រើនបានបង្កើតខ្លឹមសារអប់រំដែលងាយស្រួលយល់ និងទាក់ទាញ ដោយប្រើប្រាស់ក្រាហ្វិក និងតន្ត្រីដើម្បីបង្កើនភាពចាប់អារម្មណ៍។ ហើយភាពខ្លីនៃវីដេអូបានធ្វើឲ្យអ្នកសិក្សាអាចទទួលបានព័ត៌មានសំខាន់ៗក្នុងរយៈពេលដ៏ខ្លី ។ ដែលវាស័ក្តិសមបំផុតសម្រាប់អ្នកដែលមិនសូវមានពេលវេលាច្រើន ឬអ្នកដែលចូលចិត្តរៀនសូត្រតាមបែបសង្ខេប។ រីឯហ្វេសបុក គឺជាបណ្ដាញសង្គមដ៏ធំមួយដែលមានមុខងារយ៉ាងសម្បូរបែប ដែលអាចគាំទ្រដល់ការសិក្សាបានយ៉ាងល្អ។ ដោយវាគឺជាកន្លែងដ៏ល្អសម្រាប់បង្កើតសហគមន៍សិក្សា ដែលសិស្ស និស្សិត ឬអ្នកមានចំណាប់អារម្មណ៍ដូចគ្នាអាចផ្លាស់ប្តូរចំណេះដឹង សួរសំណួរ និងពិភាក្សាគ្នាបាន។ ហើយគ្រូបង្រៀនអាចប្រើប្រាស់ ហ្វេសបុក ដើម្បីចែករំលែកឯកសារ រៀបចំវគ្គសិក្សាអនឡាញ ឬផ្សាយបន្តផ្ទាល់ដើម្បីបង្រៀន។ លើសពីនេះ គេហទំព័ររបស់ស្ថាប័នអប់រំ ឬអ្នកជំនាញក៏ជាប្រភពព័ត៌មាន និងអត្ថបទសិក្សាដ៏មានតម្លៃផងដែរ។ ចំណែកឯយូធូប ត្រូវបានចាត់ទុកថាជាបណ្ណាល័យវីដេអូដ៏ធំបំផុតនៅលើពិភពលោក ដែលជាឃ្លាំងចំណេះដឹងដ៏សម្បូរបែបបំផុតសម្រាប់គ្រប់វិស័យ។ អ្នកសិក្សាអាចស្វែងរកមេរៀនដែលបង្រៀនពេញលេញ ឯកសារបង្រៀន ការបកស្រាយលម្អិត និងបាឋកថាពីសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះមានឆានែលអប់រំរាប់លានដែលគ្របដណ្តប់លើមុខវិជ្ជាស្ទើរតែទាំងអស់ ចាប់ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា រហូតដល់សិល្បៈ ប្រវត្តិសាស្ត្រ និងភាសា។ ឯគុណភាពវីដេអូ និងសំឡេងនៅលើ យូធូប ភាគច្រើនមានលក្ខណៈល្អប្រសើរ ដែលធ្វើឲ្យបទពិសោធន៍សិក្សាកាន់តែប្រសើរឡើង។ ហើយវាជាវេទិកាដ៏ល្អសម្រាប់អ្នកដែលចូលចិត្តរៀនតាមរយៈការមើល និងស្តាប់។ សរុបមក ការសិក្សាតាមរយៈ តិកតុក ហ្វេសបុក និង យូធូប បានផ្តល់នូវជម្រើសដ៏ទូលំទូលាយ និងភាពបត់បែនសម្រាប់អ្នកសិក្សាគ្រប់រូប។ ទោះជាយ៉ាងណាក៏ដោយ ការជ្រើសរើសប្រភពព័ត៌មានដែលគួរឲ្យទុកចិត្ត និងការគ្រប់គ្រងពេលវេលាឲ្យបានល្អ គឺជាគន្លឹះដ៏សំខាន់ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការសិក្សាតាមរយៈបណ្ដាញសង្គមទាំងនេះ។